នៅក្នុងវចនានុក្រមខ្មែរ ផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ នៅទំព័រទី៥២០ បានឲ្យនិយមន័យពាក្យ "ផ្គាក់" ថាជាឈ្មោះគ្រឿងសស្ត្រាវុធមួយប្រភេទធ្វើដោយដែក ដែលមានមុខតែម្ខាង។ ហើយមានរាងស្រដៀងនឹងកាំបិតចែត ប៉ុន្តែមានដងវែងសម្រាប់ឆ្ការ ត្រាយ ត្រួសព្រៃ ឬកាត់អ្វីៗក៏បាន ។ ដោយសារតែមានរូបរាង និងប្រើការសម្រាប់កាប់កាត់ដូចកាំបិតដែរ ទើបពេលខ្លះគេហៅឧបករណ៍នេះថា "កាំបិតផ្គាក់" ។ ឧបករណ៍នេះមានដងវែងសម្រាប់កាន់ធ្វើពីឈើ ចំណែកផ្លែដែលភ្ជាប់ដងគឺធ្វើពីដែកសម្រាប់កាប់ឬឆ្ការ។ ជាទូទៅ ដងផ្គាក់មានប្រវែងពី ៤ តឹកទៅ ៨ តឹក ហើយផ្លែមានប្រវែងចន្លោះពី ៣ តឹកកន្លះទៅ ៤ តឹក ។ ផ្លែផ្គាក់ខ្លះមានក្បាច់លម្អទាក់ភ្នែក គេហៅថា "ផ្គាក់គ្រឿង" ។ ដងផ្គាក់ជាធម្មតា គេច្រើនរើសយកប្រភេទឈើត្រង់ដែលមានកោងខុបនៅខាងចុង ហើយភាគច្រើនជាដើមលៀង ព្រោះដើមនេះដុះចេញពីដីតែងវៀចចេញពីត្រង់គល់ ទើបដុះត្រង់មកលើ ។ ដើមឈើធំៗខ្លះទៀត ដូចជាចំបក់ សេមាន់ ឬមាន់ព្រៃ ក៏តែងមានដុះសាច់ទ្រនុងពកវែងផុសចេញពីគល់មក ហៅថាព្រីង ដែលគេអាចកាប់ព្រីងយកមកធ្វើដងផ្គាក់បានដែរ ។ បើដើមឈើដែលកាប់មកធ្វើដងនោះស្ទើរត្រង់ គេយកដើមនោះបញ្ចូលខ្ចោះ រួចវាយស្នៀតទុកមួយខែ ឬយូរខែផង ដើម្បីឲ្យសាច់ឈើពត់មកត្រង់តាមចន្លោះខ្ចោះដែលកៀប ។ ផ្ទុយទៅវិញ បើក្បាលដងស្ទើរកោង គេត្រូវយកផ្នែកក្បាលដែលទើបកាប់ភ្លាមៗ ទៅកប់ក្នុងផេះរងើកភ្លើងរយៈពេលមួយសន្ទុះ រួចយកទៅពត់នឹងដើមឈើណាមួយ ។ បន្ទាប់មកចងទុកចោលរយៈពេល ២៥ ថ្ងៃទៅមួយខែ ទើបស្រាយខ្សែចងពត់នោះចេញ ។ ការធ្វើដូច្នេះ គឺដើម្បីឲ្យពេលសាច់ឈើនោះក្រៀមស្ងួតអស់ទឹក វាអាចរក្សារូបសណ្ឋានដូចដែលគេចង់បាន ។ គ្រឿងបង្គុំរបស់ផ្គាក់រួមមាន ចង្គំ និងស្នៀត ។ ចង្គំ មានសណ្ឋានជារង្វង់មូលដែកដែលគេរុំព័ទ្ធជុំវិញត្រង់បរិវេណក្បាលដងផ្គាក់។ វាជួយឲ្យដងជាប់ណែនល្អ មិនធ្វើឲ្យប្រេះបែក ឬបាក់នៅពេលកាប់ឈើ ។ ស្នៀត ជាដែកខ្លីមួយដែលគេស៊កសៀតបញ្ចូលចន្លោះប្រហោងផ្លែ និងឈើ ដើម្បីឲ្យផ្លែផ្គាក់ជាប់ណែនមិនរង្គើចេញពីដង ។ នៅពេលប្រើកាប់ញឹកញាប់ ស្នៀតអាចប្រហោងលែងណែន ដូច្នេះដែកស្នៀតតែងរបូតចេញ ហើយអ្នកប្រើត្រូវឲ្យជាងដំដែកដាក់ស្នៀតថ្មី ឬវាយស្នៀតថ្មីមួយបន្ថែមពីលើទៀត ។ សព្វថ្ងៃនេះ អ្នកស្រុកនៅទីជនបទនៅតែបន្តប្រើប្រាស់ផ្គាក់នៅក្នុងជីវភាពប្រចាំថ្ងៃ។ ពេលចេញទៅព្រៃស្រែចម្ការ ឃ្វាលគោក្របី សម្រាប់ត្រួសត្រាយកាប់ចម្ការ គ្រួសផ្លូវដើរ ត្រួសមែកឈើ កាប់ផ្ដួលរលំឈើតូចធំ ចាំងសសរក្រាក់របង ពុះអុស កាប់វល្លិ៍បន្ទា ជាដើម ។ ប៉ុន្តែ បើក្រឡេកមើលឲ្យឆ្ងាយបន្តិច តាមរយៈចម្លាក់នៅប្រាសាទបុរាណនានា ដូចជាចម្លាក់នៅប្រាសាទអង្គរវត្ត នៅដើមសតវត្សរ៍ទី ១២ និងចម្លាក់នៅប្រាសាទបាយ័ន នៅចុងសតវត្សរ៍ទី ១២ ។ គេឃើញថា កាលពីបុរាណមនុស្សប្រើផ្គាក់ជាគ្រឿងសព្វាវុធ គ្រឿងចម្បាំង ផងដែរ ។